វគ្គបណ្តុះបណ្តាលជំនាញ រចនាម៉ូដ និងកាត់ដេរ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គល និងសង្គម។ ជំនាញនេះជួយពួកគេឱ្យមានសមត្ថភាពពេញលេញក្នុងការចាប់យកអាជីពនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។ ការបណ្តុះបណ្តាលជំនាញរចនាម៉ូដ និងកាត់ដេរមានតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើនសមត្ថភាព និងភាពច្នៃប្រឌិត របស់សិក្ខាកាម។ វគ្គសិក្សានេះមិនត្រឹមតែបង្រៀនពីបច្ចេកទេសកាត់ដេរជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេអភិវឌ្ឍផ្នត់គំនិតថ្មីៗផងដែរ។ តាមរយៈការរៀនពីការរចនាម៉ូដ សិក្ខាកាមអាចបង្កើតនូវម៉ូដសម្លៀកបំពាក់ប្លែកៗ និងទាក់ទាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងនិន្នាការបច្ចុប្បន្ន។ ការចេះប្រើប្រាស់ឧបករណ៍ និងសម្ភារៈកាត់ដេរយ៉ាងត្រឹមត្រូវ ជួយឱ្យសិក្ខាកាមអាចបង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងមានភាពច្បាស់លាស់។ ជំនាញទាំងនេះជួយឱ្យពួកគេអាចប្រកួតប្រជែងបាននៅក្នុងទីផ្សារ និងអាចក្លាយជាអ្នករចនាម៉ូដ ឬជាងកាត់ដេរដ៏ជំនាញ។ ការបណ្តុះបណ្តាលជំនាញរចនាម៉ូដ និងកាត់ដេរផ្តល់ផ្លូវដ៏សំខាន់មួយសម្រាប់សិក្ខាកាមក្នុងការ បង្កើតឱកាសការងារ និងទទួលបានប្រាក់ចំណូលសមរម្យ។ ក្រោយពីទទួលបានជំនាញច្បាស់លាស់ ពួកគេអាចជ្រើសរើសផ្លូវការងារបានពីរយ៉ាងគឺ ធ្វើការក្នុងរោងចក្រកាត់ដេរ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ សិក្ខាកាមដែលមានជំនាញខ្ពស់អាចស្វែងរកការងារបានយ៉ាងងាយស្រួលក្នុងរោងចក្រកាត់ដេរធំៗ ដែលជាប្រភពការងារដ៏មានស្ថិរភាព និងផ្តល់ប្រាក់ខែល្អ។ អ្នកដែលមានជំនាញ និងចក្ខុវិស័យអាចចាប់ផ្តើមអាជីវកម្មកាត់ដេរតូចមួយនៅផ្ទះ ឬបើកហាងកាត់ដេរផ្ទាល់ខ្លួន។ នេះមិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគេក្លាយជាម្ចាស់ការលើខ្លួនឯង និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចគ្រួសារ។ ជំនាញនេះមិនត្រឹមតែជាឧបករណ៍សម្រាប់ស្វែងរកការងារប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះដើម្បីក្លាយជាម្ចាស់អាជីវកម្មនាពេលអនាគតផងដែរ។ ការទទួលបានជំនាញកាត់ដេរមិនត្រឹមតែផ្តល់ប្រយោជន៍ដល់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍវិស័យកាត់ដេរ នៅកម្ពុជាផងដែរ។ សិក្ខាកាមដែលមានជំនាញច្បាស់លាស់ អាចបង្កើតផលិតផលសម្លៀកបំពាក់ដែលមានគុណភាពខ្ពស់ និងភាពទាន់សម័យ។ ការបង្កើនគុណភាពនេះជួយឱ្យផលិតផលកម្ពុជាអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិបាន។ ជាងកាត់ដេរដែលមានជំនាញខ្ពស់អាចធ្វើការបានលឿន និងត្រឹមត្រូវជាងមុន ដែលជួយបង្កើនផលិតភាពនៅក្នុងរោងចក្រ ឬសិប្បកម្ម។ វិស័យកាត់ដេរគឺជាវិស័យសំខាន់មួយក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមចំណែករបស់ជាងកាត់ដេរដែលមានជំនាញ វិស័យនេះនឹងកាន់តែរីកចម្រើន និងបង្កើតការងារបានកាន់តែច្រើន។ វគ្គបណ្តុះបណ្តាលនេះគឺជាការវិនិយោគដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ។ វគ្គបណ្តុះបណ្តាលនេះមិនត្រឹមតែផ្តល់ជំនាញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារនៅក្នុងសហគមន៍ផងដែរ។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលជំនាញរចនាម៉ូដ និងកាត់ដេរត្រូវបានរៀបចំឡើងយ៉ាងមានលក្ខណៈបច្ចេកទេស និងមានការអនុវត្តជាក់ស្តែង ដើម្បីធានាថាសិក្ខាកាមមានសមត្ថភាពពេញលេញ។ វគ្គនេះត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗគឺ ជំនាញកាត់ដេរ និងជំនាញរចនាម៉ូដ។ វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរផ្តោតលើការផ្តល់នូវបច្ចេកទេសជាក់ស្តែងដែលចាំបាច់សម្រាប់ការងារកាត់ដេរ។ ខ្លឹមសារសំខាន់ៗនៃវគ្គនេះរួមមាន ការប្រើប្រាស់ឧបករណ៍ និងសម្ភារៈ បច្ចេកទេសកាត់ និងការជួសជុលសំលៀកបំពាក់។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងត្រូវបានបង្រៀនពីមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃការកាត់ដេរ គឺការប្រើប្រាស់ឧបករណ៍ និងសម្ភារៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ សិក្ខាកាមនឹងរៀនពីរបៀបដំណើរការម៉ាស៊ីនដេរឱ្យបានត្រឹមត្រូវ រួមទាំងការដាក់អំបោះ ការលៃតម្រូវល្បឿន និងការដោះស្រាយបញ្ហាមូលដ្ឋាន។ វគ្គនេះក៏បង្រៀនពីការប្រើប្រាស់ប្រដាប់កាត់ ម្ជុល រ៉ូត និងសម្ភារៈផ្សេងៗទៀតឱ្យបានត្រឹមត្រូវ ដើម្បីធានាថាការងារដែលចេញមកមានភាពច្បាស់លាស់ និងមានគុណភាពខ្ពស់។ ការយល់ដឹងច្បាស់លាស់អំពីឧបករណ៍ និងសម្ភារៈទាំងអស់នេះ គឺជាកត្តាចាំបាច់សម្រាប់សិក្ខាកាមក្នុងការកសាងជំនាញកាត់ដេររបស់ពួកគេឱ្យមានភាពរឹងមាំ និងមានទំនុកចិត្ត។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានជំនាញស្នូលនៃវិស័យកាត់ដេរ គឺ បច្ចេកទេសកាត់ និងដេរ។ វគ្គនេះផ្តោតលើការអនុវត្តជាក់ស្តែង និងភាពត្រឹមត្រូវ ដើម្បីបង្កើតផលិតផលដែលមានគុណភាពខ្ពស់។ សិក្ខាកាមនឹងរៀនពីរបៀបកាត់ក្រណាត់តាមគំរូដែលបានកំណត់ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ។ ការកាត់ក្រណាត់ត្រឹមត្រូវគឺជាជំហានដំបូង និងសំខាន់បំផុតដើម្បីធានាថាផលិតផលចុងក្រោយមានរូបរាងស្អាត។ ការដេរ វគ្គនេះបង្រៀនពីរបៀបដេរបញ្ចូលគ្នាដើម្បីបង្កើតជាសម្លៀកបំពាក់។ ការបង្រៀនផ្តោតលើភាពស្អាតនៃថ្នេរ ការប្រើប្រាស់អំបោះ និងការដេរឱ្យបានរឹងមាំ និងមានគុណភាព។ ក្រៅពីការកាត់ និងដេរសំលៀកបំពាក់ថ្មីៗ វគ្គបណ្ដុះបណ្ដាលនេះក៏ផ្តោតលើជំនាញជួសជុលសំលៀកបំពាក់ផងដែរ។ នេះគឺជាជំនាញបន្ថែមដ៏សំខាន់មួយដែលអាចជួយបំពេញតម្រូវការរបស់អតិថិជន និងបង្កើនប្រាក់ចំណូល។ សិក្ខាកាមនឹងរៀនពីរបៀប ដេរសំលៀកបំពាក់ដែលរហែក ផ្លាស់ប្តូរឡេវ ឬរ៉ូត និងកែសម្រួលទំហំ។ ការដេរសំលៀកបំពាក់ដែលរហែកជា បច្ចេកទេសដេរដើម្បីបិទបាំងកន្លែងរហែកឱ្យបានស្អាត និងរឹងមាំឡើងវិញ។ ឯការផ្លាស់ប្តូរឡេវ ឬរ៉ូតជា វិធីសាស្ត្រដោះដូរឡេវ ឬរ៉ូតចាស់ដែលខូច ហើយបំពាក់របស់ថ្មីជំនួសវិញ។ រីឯការកែសម្រួលទំហំជា របៀបកែសម្រួលទំហំសម្លៀកបំពាក់ឱ្យសមនឹងខ្លួនរបស់អតិថិជន។ ជំនាញទាំងនេះជួយឱ្យសិក្ខាកាមមានសមត្ថភាពអាចបំពេញការងារកាត់ដេរបានយ៉ាងល្អ និងប្រកបដោយវិជ្ជាជីវៈ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងត្រូវបានបង្រៀនពីជំនាញសំខាន់ៗដើម្បីអភិវឌ្ឍ ភាពច្នៃប្រឌិត និង ការយល់ដឹងពីម៉ូដ។ ខ្លឹមសារនៃវគ្គនេះរួមមាន ការគូរម៉ូដ ការជ្រើសរើសក្រណាត់ និងការយល់ដឹងពីម៉ូដទាន់សម័យ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ការគូរម៉ូដ គឺជាជំនាញស្នូលមួយដែលសិក្ខាកាមត្រូវរៀន។ វាជាដំណើរការដ៏សំខាន់ដើម្បីបកប្រែគំនិតទៅជាការរចនាជាក់ស្តែង។ ហើយសិក្ខាកាមនឹងរៀនពីរបៀប គូរម៉ូដតាមតម្រូវការរបស់អតិថិជន និងគូររូបម៉ូដសម្លៀកបំពាក់ តាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ ជំនាញនេះមិនត្រឹមតែជាការគូររូបប៉ុណ្ណោះទេ តែវាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្ដូរគំនិតរចនាម៉ូដទៅកាន់អ្នកកាត់ដេរ និងអតិថិជនផងដែរ។ ការចេះគូរម៉ូដច្បាស់លាស់ជួយធានាថាផលិតផលចុងក្រោយគឺដូចទៅនឹងគំនិតដើម។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងរៀនពីជំនាញដ៏សំខាន់មួយគឺ ការជ្រើសរើសក្រណាត់។ នេះជាជំហានដ៏ចាំបាច់មួយដើម្បីធានាថាការរចនាម៉ូដមានគុណភាព និងស្របតាមបំណងប្រាថ្នារបស់អតិថិជន។ សិក្ខាកាមនឹងត្រូវបានបង្រៀនពីរបៀបជ្រើសរើសក្រណាត់ និងរបៀបជ្រើសរើសពណ៌។ របៀបជ្រើសរើសក្រណាត់ គឺត្រូវយល់ដឹងពីលក្ខណៈសម្បត្តិរបស់ក្រណាត់នីមួយៗ ដូចជា ក្រណាត់កប្បាស ក្រណាត់សូត្រ ក្រណាត់នីឡុង និងរបៀបដែលក្រណាត់ទាំងនេះសមនឹងម៉ូដសម្លៀកបំពាក់ខុសៗគ្នា។ របៀបជ្រើសរើសពណ៌ គឺត្រូវយល់ដឹងពីរបៀបលេងពណ៌ និងជ្រើសរើសពណ៌ក្រណាត់ឱ្យស័ក្តិសមនឹងម៉ូដ និងឱកាសផ្សេងៗ ដូចជា សម្រាប់ពិធីមង្គលការ ពិធីជប់លៀង ឬសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជំនាញនេះជួយឱ្យសិក្ខាកាមអាចបង្កើតផលិតផលដែលមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណភាពល្អ និងអាចពាក់បានយ៉ាងស្រួលផងដែរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងត្រូវបានបណ្តុះបណ្តាលពី ការយល់ដឹងអំពីម៉ូដទាន់សម័យ។ នេះជាចំណុចសំខាន់ដើម្បីឱ្យពួកគេអាចបង្កើតផលិតផលដែលទាក់ទាញ និងមានលក្ខណៈប្រកួតប្រជែងនៅក្នុងទីផ្សារ។ វគ្គនេះផ្តោតលើការ ស្វែងយល់ពីនិន្នាការម៉ូដ និងការវិភាគទីផ្សារ។ ចំពោះការស្វែងយល់ពីនិន្នាការម៉ូដ គឺជាការរៀនពីម៉ូដសម្លៀកបំពាក់ និងពណ៌ដែលកំពុងពេញនិយមនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ឯការវិភាគទីផ្សារ គឺជាការរៀនពីតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។ ការយល់ដឹងច្បាស់លាស់អំពីម៉ូដទាន់សម័យជួយឱ្យសិក្ខាកាមអាចបង្កើតផលិតផលដែលមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលក់ដាច់ និងអាចបន្តអាជីវកម្មបានយូរអង្វែងផងដែរ។ វគ្គបណ្តុះបណ្តាលនេះជួយឱ្យសិក្ខាកាមមានជំនាញទាំងផ្នែកបច្ចេកទេស និងផ្នែកច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងវិស័យរចនាម៉ូដ និងកាត់ដេរ។ ដើម្បីធានាថាការបណ្តុះបណ្តាលជំនាញរចនាម៉ូដ និងកាត់ដេរទទួលបានជោគជ័យ និងមានគុណភាពខ្ពស់ គឺទាមទារឱ្យមានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធនានា។ ក្នុងវិស័យបណ្ដុះបណ្ដាលជំនាញរចនាម៉ូដ និងកាត់ដេរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួនាទីជាអ្នកដឹកនាំ និងអ្នកកំណត់ទិសដៅ។ ដោយតួនាទីសំខាន់របស់ក្រសួងរួមមាន រៀបចំស្តង់ដារកម្មវិធីសិក្សា និងផ្តល់ការទទួលស្គាល់ជាផ្លូវការ។ ហើយក្រសួងត្រូវមានភារកិច្ចរៀបចំ និងកំណត់ ស្តង់ដារកម្មវិធីសិក្សា ឱ្យមានភាពច្បាស់លាស់ និងស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។ នេះធានាថាសិក្ខាកាមទាំងអស់ទទួលបានការបណ្តុះបណ្តាលដែលមានគុណភាពដូចគ្នា។ ហើយក្រសួងក៏ត្រូវផ្តល់ ការទទួលស្គាល់ជាផ្លូវការ ដល់គ្រឹះស្ថានបណ្តុះបណ្តាលនានាផងដែរ។ ការទទួលស្គាល់នេះមានសារៈសំខាន់ណាស់ ព្រោះវាជាការធានាមួយដែលថាគ្រឹះស្ថានទាំងនោះមានលក្ខខណ្ឌគ្រប់គ្រាន់ និងមានសមត្ថភាពក្នុងការបណ្តុះបណ្តាល។ តាមរយៈការអនុវត្តតួនាទីទាំងនេះ ក្រសួងជួយធានាថាជំនាញដែលបានបង្រៀនគឺមានគុណភាពខ្ពស់ និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។ ឯវិស័យឯកជនក៏ដើរតួនាទីជាដៃគូដ៏សំខាន់ជាមួយស្ថាប័នរដ្ឋក្នុងការអភិវឌ្ឍវិស័យកាត់ដេរផងដែរ។ តួនាទីរបស់ពួកគេរួមមាន ផ្តល់កន្លែងកម្មសិក្សា និងឱកាសការងារ ព្រមទាំងសហការជាមួយរដ្ឋាភិបាល។ ឯក្រុមហ៊ុន និងរោងចក្រកាត់ដេរក៏អាចផ្តល់ឱកាសឱ្យសិក្ខាកាមចូលកម្មសិក្សា ដើម្បីអនុវត្តជំនាញដែលបានរៀន។ ក្រោយពីបញ្ចប់ការសិក្សា ពួកគេក៏អាចផ្តល់ ឱកាសការងារ ដល់សិក្ខាកាមដែលមានសមត្ថភាពផងដែរ។ រីឯវិស័យឯកជនអាចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីរៀបចំ កម្មវិធីសិក្សា ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ការចូលរួមរបស់វិស័យឯកជនជួយធានាថាជំនាញដែលបានបង្រៀនគឺពិតជាអាចយកទៅអនុវត្តបាន និងមានប្រយោជន៍ដល់សេដ្ឋកិច្ច។ ចំពោះសាលាបណ្តុះបណ្តាលគឺជាគ្រឹះស្ថានដ៏សំខាន់ដែលដើរតួជាកន្លែងផ្ទេរចំណេះដឹង និងជំនាញដល់សិក្ខាកាម។ ភារកិច្ចចម្បងរបស់ពួកគេគឺ បង្រៀនទ្រឹស្ដីនិងការអនុវត្តន៍ ធានាគុណភាព និងបណ្តុះបណ្តាលជំនាញពិតប្រាកដ។ ហើយសាលាមានភារកិច្ចបង្រៀនទាំង ទ្រឹស្ដី និង ការអនុវត្តន៍ជាក់ស្ដែង ឱ្យមានតុល្យភាពល្អ។ ទ្រឹស្ដីជួយឱ្យសិក្ខាកាមយល់ពីគោលការណ៍មូលដ្ឋាន ចំណែកការអនុវត្តន៍ជួយឱ្យពួកគេមានជំនាញជាក់ស្តែង។ គ្រឹះស្ថានបណ្តុះបណ្តាលត្រូវធានាថាគ្រូបង្រៀនមានសមត្ថភាពខ្ពស់ និងសម្ភារៈប្រើប្រាស់មានលក្ខណៈគ្រប់គ្រាន់។ ហើយគោលដៅចុងក្រោយរបស់សាលាគឺដើម្បីធានាថាសិក្ខាកាមមានជំនាញពិតប្រាកដ និងមានសមត្ថភាពអាចប្រកបរបរបានប្រកបដោយប្រសិទ្ធភាព។ សរុបមក ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នេះបានធ្វើឱ្យការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកាន់តែមានភាពរីកចម្រើន និងមានប្រសិទ្ធភាព។